ការរក្សាទំនាក់ទំនងជាមួយគ្រួសារ បងប្អូន មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ពីចម្ងាយ គឺជាបទពិសោធន៍ដ៏ស្មុគស្មាញ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃជីវិតសម័យទំនើប ជាពិសេសសម្រាប់អ្នកដែលរស់នៅ ឬធ្វើការនៅបរទេស។ វិធីសាស្ត្រទំនាក់ទំនងបានវិវត្តពីការផ្ញើសំបុត្រធម្មតា រហូតដល់ការជជែកផ្ទាល់តាមវីដេអូ ដែលជួយឱ្យពិភពលោកហាក់ដូចជាតូចចង្អៀត។ ទោះជាបច្ចេកវិទ្យាបានជួយសម្រួលដល់ការទំនាក់ទំនងក៏ដោយ ទំនាក់ទំនងឆ្ងាយនៅតែមានបញ្ហាប្រឈមផ្ទាល់ខ្លួន ដែលទាមទារការយល់ដឹង និងការខិតខំប្រឹងប្រែងពីភាគីទាំងសងខាង។ ការរក្សាទំនាក់ទំនងល្អជាមួយគ្រួសារ បងប្អូន មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ពីចម្ងាយ ជាពិសេសនៅបរទេសគឺជាការចំបាច់មួយសម្រាប់យើង ហើយនៅក្នុងការទំនាក់ទំនងនេះក៏មានបញ្ហាជាច្រើននៃទំនាក់ទំនងនោះផងដែរ។ ទោះបច្ចេកវិទ្យាបានជួយសម្រួលច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមសំខាន់ៗដែលទាមទារការយកចិត្តទុកដាក់ និងការយល់ដឹងស៊ីជម្រៅដែរ។ ការកង្វះការប៉ះពាល់ផ្ទាល់ ជាបញ្ហាប្រឈមធំជាងគេបង្អស់។ មនុស្សយើងត្រូវការការប៉ះពាល់ផ្ទាល់ ដូចជាការឱប ការចាប់ដៃ ឬការអង្គុយក្បែរគ្នា ដើម្បីបង្កើនភាពស្និតស្នាល។ នៅពេលដែលគ្មានការប៉ះពាល់ទាំងនេះ អារម្មណ៍ឯកោ នឹករលឹក និងភាពឆ្ងាយដាច់ពីគ្នាអាចកើតមានឡើង។ ព្រឹត្តិការណ៍សំខាន់ៗដូចជា ថ្ងៃខួបកំណើត ពិធីបុណ្យចូលឆ្នាំ ឬការប្រារព្ធពិធីផ្សេងៗក្នុងគ្រួសារ កាន់តែធ្វើឱ្យអារម្មណ៍នឹករលឹកនេះកាន់តែខ្លាំងឡើង។ មួយទៀត ភាពខុសគ្នានៃពេលវេលា ព្រោះការរស់នៅប្រទេសផ្សេងគ្នា នាំឱ្យមានភាពខុសគ្នាខ្លាំងនៃពេលវេលា ដែលធ្វើឱ្យការកំណត់ពេលនិយាយគ្នាជាបញ្ហាប្រឈមមួយ។ ពេលខ្លះ យើងត្រូវលៃលកនិយាយគ្នានៅពាក់កណ្តាលយប់ ឬព្រឹកព្រលឹម ដែលអាចរំខានដល់ទម្លាប់ប្រចាំថ្ងៃ ការងារ ឬការគេងរបស់ភាគីទាំងសងខាង។ ការស្វែងរកពេលវេលាដែលសមស្របសម្រាប់ភាគីទាំងពីរ អាចទាមទារការលះបង់ និងការយោគយល់ខ្ពស់។ មិនតែប៉ុណ្ណោះ ទោះបីបច្ចេកវិទ្យាទំនើបដូចជាវីដេអូខល និងសារ បានជួយឱ្យយើងទំនាក់ទំនងបានយ៉ាងងាយស្រួលក៏ដោយ ក៏វានៅតែមានដែនកំណត់។ បញ្ហាគុណភាពអ៊ីនធឺណិតមិនល្អ សេវារអាក់រអួល ឬការរំខានផ្សេងៗ អាចធ្វើឱ្យការសន្ទនាមិនរលូន។ លើសពីនេះ ការសន្ទនាតាមរយៈអេក្រង់ទូរស័ព្ទ មិនអាចជំនួសការសន្ទនាផ្ទាល់បានពេញលេញនោះទេ ព្រោះវាពិបាកក្នុងការចាប់យកទឹកមុខ ការបញ្ចេញកាយវិការ ឬសូរស័ព្ទតូចៗ ដែលបង្ហាញពីអារម្មណ៍ពិតប្រាកដ។ ការបកស្រាយខុសក៏អាចកើតមានឡើងផងដែរ ដោយសារខ្វះបរិបទនៃការសន្ទនាផ្ទាល់។ មួយវិញទៀត ការនៅឆ្ងាយពីមនុស្សជាទីស្រឡាញ់ អាចបង្កឱ្យមានអារម្មណ៍ភ័យខ្លាច និងភាពមិនប្រាកដប្រជាអំពីអនាគតនៃទំនាក់ទំនង។ យើងអាចនឹងបារម្ភថា តើទំនាក់ទំនងនេះនឹងប្រែប្រួល ឬបាត់បង់ភាពស្និទ្ធស្នាលតាមពេលវេលាឬអត់។ ការគិតច្រើនហួសហេតុអំពីបញ្ហាដែលអាចកើតមាន អាចធ្វើឱ្យមានអារម្មណ៍តានតឹង និងថប់បារម្ភ។ ក្នុងករណីខ្លះ មានការភ័យខ្លាចបាត់បង់គ្នា ការនៅឆ្ងាយអាចធ្វើឱ្យមនុស្សមានអារម្មណ៍មិនសូវមានសុវត្ថិភាពក្នុងទំនាក់ទំនង ដោយខ្លាចថាមនុស្សជាទីស្រឡាញ់នឹងរវល់ពេក ឬផ្លាស់ប្តូរចិត្តទៅរកអ្នកផ្សេងដោយសារតែគម្លាតភូមិសាស្ត្រ។ ការភ័យខ្លាចនេះកើតចេញពីការខ្វះព័ត៌មានលម្អិតអំពីជីវិតប្រចាំថ្ងៃរបស់ពួកគេ ឬការបកស្រាយខុសពីចម្ងាយ ដែលអាចនាំឱ្យមានការប្រចណ្ឌ ឬការមិនទុកចិត្ត។ ហើយបញ្ហាប្រឈមទាំងនេះទាមទារការប្តេជ្ញាចិត្តខ្ពស់ ភាពអត់ធ្មត់ និងការយល់ចិត្តគ្នា ដើម្បីរក្សាទំនាក់ទំនងចម្ងាយឆ្ងាយឱ្យនៅតែរឹងមាំ និងមានន័យ។ ទោះបីជាការរក្សាទំនាក់ទំនងចម្ងាយឆ្ងាយមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏នៅតែមានវិធីសាស្រ្តជាច្រើនដែលយើងអាចអនុវត្តដើម្បីរក្សាវាឱ្យនៅតែរឹងមាំ មានន័យ និងជោគជ័យ។ គន្លឹះទាំងនេះទាមទារការប្តេជ្ញាចិត្ត ការយោគយល់ និងការខិតខំប្រឹងប្រែងពីភាគីទាំងសងខាងដូចតទៅ។ ការបង្កើតការប្រាស្រ័យទាក់ទងដោយបើកចំហ និងទៀងទាត់ គឺជាគ្រឹះនៃទំនាក់ទំនងចម្ងាយឆ្ងាយ។ យើងត្រូវតែព្យាយាម និយាយគ្នាឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន មិនថាជាការហៅទូរស័ព្ទ វីដេអូខល ឬផ្ញើសារនោះទេ។ ចែករំលែករឿងរ៉ាវប្រចាំថ្ងៃ ទាំងរឿងល្អៗ និងរឿងពិបាកៗ ដោយស្តាប់គ្នាទៅវិញទៅមកទាំងយកចិត្តទុកដាក់ ហើយបង្ហាញពីអារម្មណ៍ពិតរបស់យើងដោយមិនលាក់បាំង។ ការទំនាក់ទំនងប្រកបដោយតម្លាភាព និងភាពទៀងទាត់ ជួយកាត់បន្ថយគម្លាតអារម្មណ៍ និងរក្សាភាពជិតស្និទ្ធ។ ឧទាហរណ៍ យើងអាចកំណត់ពេលវីដេអូខលជាប្រចាំរៀងរាល់សប្តាហ៍ ឬផ្ញើសារខ្លីៗដើម្បីប្រាប់គ្នាពីសកម្មភាពប្រចាំថ្ងៃ។ ជាពិសេស ការកសាងទំនុកចិត្ត គឺជារឿងសំខាន់បំផុតក្នុងទំនាក់ទំនងចម្ងាយឆ្ងាយ។ ត្រូវស្មោះត្រង់ ជាមួយគ្នា គោរពពាក្យសន្យាដែលបានផ្តល់ឱ្យ ហើយជៀសវាងការលាក់បាំងព័ត៌មានសំខាន់ៗ។ ការទុកចិត្តគ្នាទៅវិញទៅមកនឹងជួយកាត់បន្ថយការភ័យខ្លាច និងភាពមិនប្រាកដប្រជា ដែលអាចកើតឡើងដោយសារតែនៅឆ្ងាយពីគ្នា។ នៅពេលមានការសង្ស័យ គួរតែសួរនាំដោយផ្ទាល់ជាជាងបកស្រាយដោយខ្លួនឯង។ ការកំណត់គោលដៅរួមគ្នា និង ការរៀបចំផែនការសម្រាប់ពេលអនាគត ឧទាហរណ៍ ផែនការជួបជុំគ្នា ផែនការធ្វើដំណើររួមគ្នា ឬផែនការរស់នៅជិតគ្នាវិញ អាចជួយពង្រឹងទំនាក់ទំនង។ នេះក៏ផ្តល់ក្តីសង្ឃឹម និងអ្វីមួយដែលត្រូវទន្ទឹងរង់ចាំផងដែរ។ ផែនការអនាគតទាំងនេះជួយឱ្យភាគីទាំងពីរមានអារម្មណ៍ថា កំពុងបន្តដំណើរជាមួយគ្នា ទោះបីជាបច្ចុប្បន្ននៅឆ្ងាយគ្នាក៏ដោយ។ លើសពីនេះ យើងត្រូវទៅលេងគ្នាឲ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ដោយសារ ការជួបផ្ទាល់អាចជួយរំលឹកឡើងវិញនូវភាពស្និទ្ធស្នាល ពង្រឹងចំណងមិត្តភាព ឬស្នេហា និងកាត់បន្ថយភាពនឹករលឹក។ ការចំណាយពេលជាមួយគ្នាផ្ទាល់ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ទំនាក់ទំនង ព្រោះវាផ្តល់ឱកាសឱ្យយើងបង្កើតអនុស្សាវរីយ៍ថ្មីៗ និងទទួលបានអារម្មណ៍ជិតស្និទ្ធឡើងវិញ។ ការចូលរួមសកម្មភាពរួមគ្នាពីចម្ងាយ ឧទាហរណ៍មើលកុនជាមួយគ្នា លេងហ្គេមអនឡាញ រៀនអ្វីថ្មីៗជាមួយគ្នា ដូចជាភាសាថ្មី ឬជំនាញណាមួយ ឬសូម្បីតែញ៉ាំអាហារពេលល្ងាចតាមរយៈវីដេអូខលក៏សំខាន់ដែរ។ សកម្មភាពទាំងនេះជួយបង្កើតបទពិសោធន៍ថ្មីៗរួមគ្នា និងរក្សាអារម្មណ៍ថាយើងនៅតែជាផ្នែកមួយនៃជីវិតរបស់គ្នាទៅវិញទៅមក។ ការផ្ញើកាដូតូចៗ លិខិតដែលសរសេរដោយដៃ ឬសូម្បីតែផ្ញើផ្កា ក៏អាចបង្ហាញពីការយកចិត្តទុកដាក់ និងក្តីនឹករលឹកដែរ។ វាជាវិធីមួយដើម្បីឲ្យអ្នកម្ខាងទៀតដឹងថាអ្នកនៅតែគិតដល់ពួកគេ ហើយឲ្យតម្លៃទំនាក់ទំនងនេះ។ កាដូទាំងនេះអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាទទួលបានស្រឡាញ់ នឹកនា និងមិនត្រូវបានបំភ្លេច។ ការរក្សាទំនាក់ទំនងចម្ងាយឆ្ងាយទាមទារការប្តេជ្ញាចិត្តខ្ពស់ ភាពអត់ធ្មត់ និងការយល់ចិត្តគ្នាទៅវិញទៅមក។ ជាមួយនឹងការខិតខំប្រឹងប្រែង និងវិធីសាស្រ្តត្រឹមត្រូវ ទំនាក់ទំនងរបស់យើងនឹងនៅតែរឹងមាំ និងរីកចម្រើន។ សរុបមក ការរក្សាទំនាក់ទំនងចម្ងាយឆ្ងាយទាមទារការប្តេជ្ញាចិត្តខ្ពស់ ភាពអត់ធ្មត់ និងការយល់ចិត្តគ្នាទៅវិញទៅមក។